ការដេរ និងការកែច្នៃសម្លៀកបំពាក់ គឺជាសិល្បៈនៃការច្នៃប្រឌិតដែលរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេស និងការស្រមៃ ដើម្បីបង្កើតសម្លៀកបំពាក់។ នៅក្នុងយុគសម័យដែលមនុស្សងាកមកចាប់អារម្មណ៍លើការថែរក្សាបរិស្ថាន ការកែច្នៃសម្លៀកបំពាក់បានក្លាយជាចលនាដ៏មានប្រជាប្រិយភាពបំផុត។ ចំពោះ ការដេរ និងការកែច្នៃសម្លៀកបំពាក់ គឺមានគោលបំណងជាច្រើនក្នុងការធ្វើវា។ គោលបំណងចម្បងនៃការដេរគឺដើម្បីបង្កើតសម្លៀកបំពាក់ដែលមានរូបរាង និងទំហំសមល្មមទៅនឹងរាងកាយពិតប្រាកដរបស់មនុស្សម្នាក់ៗ។ ការកែច្នៃសម្លៀកបំពាក់មានគោលដៅផ្ដល់ជីវិតទីពីរដល់ខោអាវចាស់ៗដែលហួសសម័យ ឱ្យក្លាយជាម៉ូដថ្មីដែលប្លែក និងទាន់សម័យជាងមុន។ យើងចូលរួមក្នុងសកម្មភាពនេះដើម្បីកាត់បន្ថយការបោះចោលកាកសំណល់វាយនភណ្ឌ ដែលជាប្រភពនៃការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរក្នុងលោក។ គោលបំណងនៃការដេរដោយដៃផ្ទាល់គឺដើម្បីបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតផ្ទាល់ខ្លួនដែលមិនអាចរកទិញបាននៅតាមទីផ្សារទូទៅ។ ការកែច្នៃមានគោលដៅរក្សានូវតម្លៃអនុស្សាវរីយ៍នៃសម្លៀកបំពាក់ដែលមានអត្ថន័យជ្រាលជ្រៅ ប៉ុន្តែមិនអាចពាក់បានដោយសារបញ្ហាទំហំ ឬការរហែក។ យើងចង់ជម្រុញឱ្យមានការរស់នៅបែបសន្សំសំចៃ ដោយការចេះជួសជុលរបស់របរប្រើប្រាស់ឱ្យអស់លទ្ធភាពមុននឹងសម្រេចចិត្តទិញថ្មី។ គោលបំណងនៃការដេរគឺដើម្បីធានាបាននូវគុណភាពនៃស្នាមដេរ និងសាច់ក្រណាត់ដែលរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែងជាងសម្លៀកបំពាក់ឧស្សាហកម្ម។ ការកែច្នៃសម្លៀកបំពាក់ជួយឱ្យយុវជនយល់ដឹងពីតម្លៃនៃកម្លាំងពលកម្ម និងការលះបង់ដែលប្រើប្រាស់ក្នុងការកាត់ដេរ។ យើងធ្វើការងារនេះដើម្បីបង្កើតនូវតុល្យភាពរវាងតម្រូវការម៉ូដសម្លៀកបំពាក់ និងការទទួលខុសត្រូវចំពោះធនធានដែលយើងមាន។ គោលបំណងសំខាន់មួយទៀតគឺការបង្កើតនូវសហគមន៍ដែលចេះចែករំលែកចំណេះដឹងផ្នែកសិប្បកម្ម និងការច្នៃប្រឌិត។ ការដេរជួយឱ្យយើងមានភាពម្ចាស់ការលើការរៀបចំខ្លួន និងការតុបតែងកាយឱ្យស្របតាមចំណូលចិត្តផ្ទាល់ខ្លួនពិតៗ។ យើងចង់ប្រើប្រាស់ការកែច្នៃជាឧបករណ៍សម្រាប់អប់រំសង្គមឱ្យបញ្ឈប់ការប្រើប្រាស់ ម៉ូដសម្លៀកបំពាក់ដែលចេញថ្មីៗមិនចេះឈប់ឈរ ដែលបង្កផលប៉ះពាល់ដល់សង្គម។ គោលដៅនៃការដេរគឺដើម្បីអភិវឌ្ឍជំនាញការប្រើប្រាស់ដៃ និងភ្នែកឱ្យមានភាពស៊ីសង្វាក់គ្នា និងមានភាពហ្មត់ចត់បំផុត។ ការកែច្នៃមានបំណងផ្លាស់ប្តូរផ្នត់គំនិតមនុស្សពីការ បោះចោល មកជាការ បង្កើតថ្មី ដើម្បីនិរន្តរភាពនៃភពផែនដី។ យើងចង់បង្កើតនូវសម្លៀកបំពាក់ដែលមានផាសុកភាពខ្ពស់ និងស័ក្តិសមនឹងស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃការដេរគឺដើម្បីផ្ដល់នូវអារម្មណ៍ស្ងប់ និងការកម្សាន្តផ្លូវចិត្តតាមរយៈការផ្ដោតលើការងារសិល្បៈដ៏ល្អិតល្អន់។ យើងចង់ជម្រុញឱ្យមានការគាំទ្រសាច់ក្រណាត់ដែលផលិតដោយដៃក្នុងស្រុក តាមរយៈការយកមកដេរ និងការកែច្នៃជាម៉ូដទំនើបៗ។ ការកែច្នៃមានគោលដៅបង្កើតនូវផលិតផលដែលមានលក្ខណៈផ្តាច់មុខ និងមិនមានការជាន់ម៉ូដគ្នាជាមួយអ្នកដទៃ។ យើងក៏អាចដេរដើម្បីត្រៀមខ្លួនសម្រាប់អាជីពជាអ្នកច្នៃម៉ូដអាជីពនាពេលអនាគត ដែលមានមូលដ្ឋានគ្រឹះរឹងមាំពីការកែច្នៃសម្លៀកបំពាក់នេះផងដែរ។ ជាចុងក្រោយ គោលបំណងគឺដើម្បីកសាងពិភពលោកមួយដែលស្រស់ស្អាតតាមរយៈការរស់នៅប្រកបដោយមនសិការ និងភាពច្នៃប្រឌិត។ ចំពោះ ការដេរ និងការកែច្នៃសម្លៀកបំពាក់ គឺត្រូវការសម្ភារៈចាំបាច់ជាច្រើន។ តួយ៉ាងដូចជា ម៉ាស៊ីនដេរគឺជាឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់ដែលជួយឱ្យការតភ្ជាប់បំណែកក្រណាត់មានភាពរហ័ស និងរឹងមាំបំផុត។ ម្ជុលដេរដៃមានច្រើនទំហំសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារលម្អិត ដូចជាការដេរឡេវ ឬការដេរប៉ាក់តុបតែងជាដើម។ កន្ត្រៃកាត់ក្រណាត់ត្រូវតែមានគុណភាពខ្ពស់ និងមុត ដើម្បីធានាថាការកាត់មិនធ្វើឱ្យក្រណាត់រហែក ឬរញ៉េរញ៉ៃ។ ម៉ែត្រខ្សែកាត់ដេរត្រូវបានប្រើសម្រាប់វាស់វែងទំហំរាងកាយឱ្យបានច្បាស់លាស់មុននឹងចាប់ផ្ដើមគូរគំរូនៅលើក្រណាត់។ ដីសគូសក្រណាត់ជួយឱ្យអ្នកដេរអាចកំណត់ខ្សែបន្ទាត់ដែលត្រូវកាត់ ឬដេរភ្ជាប់គ្នាដោយមិនបន្សល់ទុកស្នាមប្រឡាក់។ ម្ជុលខ្ទាស់មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាបំណែកក្រណាត់ឱ្យនៅនឹងកន្លែង ដើម្បីកុំឱ្យមានការរអិលក្នុងពេលកំពុងដេរ។ អំបោះដេរត្រូវជ្រើសរើសប្រភេទដែលមានភាពរឹងមាំ និងមានពណ៌ស៊ីគ្នាទៅនឹងសាច់ក្រណាត់ដែលយើងកំពុងប្រើប្រាស់។ ប្រដាប់ដោះអំបោះគឺជាជំនួយការដ៏ល្អសម្រាប់កែតម្រូវកំហុសឆ្គងដែលកើតឡើងក្នុងពេលដេរដោយមិនធ្វើឱ្យខូចសាច់ក្រណាត់។ ឆ្នាំងអ៊ុតត្រូវបានប្រើសម្រាប់សង្កត់ស្នាមដេរឱ្យរាបស្មើ ដែលធ្វើឱ្យសម្លៀកបំពាក់មើលទៅមានគុណភាព ។ ក្រដាសគំរូ គឺជាប្លង់មេដែលជួយឱ្យយើងកាត់ក្រណាត់ចេញជារាងអាវ ឬខោតាមបច្ចេកទេសត្រឹមត្រូវ។ រ៉ូត និងកៅស៊ូយឺត គឺជាគ្រឿងបន្សំដែលជួយបង្កើនមុខងារប្រើប្រាស់ និងសោភ័ណភាពដល់សម្លៀកបំពាក់ដែលបានកែច្នៃ។ កាវក្រណាត់ ត្រូវបានប្រើសម្រាប់ទ្រាប់នៅផ្នែកដែលត្រូវការភាពរឹងមាំដូចជា កអាវ ឬកដៃអាវ។ ទ្រនាប់ការពារម្រៀមដៃ ជួយការពារម្រាមដៃពីការមុត ឬចាក់ពីម្ជុលនៅពេលដែលយើងត្រូវដេរក្រណាត់ដែលមានសភាពក្រាស់ខ្លាំង។ ប្រដាប់ដោតម្ជុល ជួយឱ្យការរៀបចំម្ជុលមានសណ្ដាប់ធ្នាប់ និងងាយស្រួលចាប់យកមកប្រើប្រាស់។ ថ្នាំលាបក្រណាត់ ឬលក្ខណ៍ជ្រលក់ក្រណាត់ ត្រូវបានប្រើប្រាស់ក្នុងករណីដែលយើងចង់ប្ដូរពណ៌សម្លៀកបំពាក់ចាស់ឱ្យទៅជាពណ័ថ្មី។ ស្ទីគ័រក្រណាត់ គឺជាសម្ភារៈតុបតែងដ៏ពេញនិយមសម្រាប់បិទបាំងស្នាមធ្លាយ ឬស្នាមប្រឡាក់ដែលមិនអាចលាងជ្រះ។ កម្ទេចក្រណាត់ដែលនៅសល់ពីការកាត់ដេរមុនៗ ក៏អាចយកមកដេរភ្ជាប់គ្នាជាស្ទីលដ៏ប្លែកភ្នែក។ តុសម្រាប់កាត់ដេរត្រូវតែមានផ្ទៃរាបស្មើធំទូលាយ និងមានកម្ពស់សមល្មមដែលមិនធ្វើឱ្យអ្នកដេរមានការឈឺខ្នង។ ស្មាតហ្វូន ឬកុំព្យូទ័រ គឺជាប្រភពចំណេះដឹងសម្រាប់ស្វែងរកវីដេអូបង្រៀនពីបច្ចេកទេសដេរថ្មីៗជុំវិញពិភពលោក។ ការមានប្រអប់ដាក់សម្ភារៈដេរដែលរៀបចំតាមប្រភេទសម្ភារ: នឹងជួយឱ្យអ្នកចំណេញពេលវេលា និងបង្កើនប្រសិទ្ធភាពការងារបានយ៉ាងច្រើន។ ការដេរ និងការកែច្នៃសម្លៀកបំពាក់ ត្រូវការប្រភេទនៃការដេរ និងការកែច្នៃជាច្រើនរបៀប។ ការដេរដោយដៃផ្ទាល់ គឺជាសិល្បៈនៃការប្រើប្រាស់ម្ជុល និងអំបោះដើម្បីជួសជុល ឬតុបតែងដោយក្តីអត់ធ្មត់បំផុត។ ការដេរដោយម៉ាស៊ីនឧស្សាហកម្ម ត្រូវបានប្រើសម្រាប់ផលិតកម្មដែលត្រូវការភាពរឹងមាំខ្ពស់ និងល្បឿនលឿនក្នុងការបញ្ចប់ការងារ។ ការដេរប៉ាក់ គឺជាការបន្ថែមសោភ័ណភាពដោយការបង្កើតរូបភាព ផ្កា ឬអក្សរនៅលើក្រណាត់តាមរយៈខ្សែអំបោះពណ៌។ ការដេរភ្ជាប់បំណែកក្រណាត់ គឺជាការយកក្រណាត់ផ្សេងៗគ្នាដែលនៅសល់ មកដេរផ្គុំគ្នាឱ្យចេញជាម៉ូដថ្មីដ៏មានភាពច្នៃប្រឌិត។ ការដេរកែទំហំសម្លៀកបំពាក់ គឺជាការដេរសម្រក ឬពង្រីកសម្លៀកបំពាក់ឱ្យសមនឹងរូបរាងកាយដែលបានប្រែប្រួល។ ការកែប្រែមុខងារ ដូចជាការផ្លាស់ប្តូរខោខូវប៊យចាស់ឱ្យទៅជាកាបូប ស្រោមខ្នើយ ឬរបស់ប្រើប្រាស់ក្នុងផ្ទះផ្សេងៗ។ ការដេរច្នៃម៉ូដថ្មី គឺជាការបន្ថែម ឬកាត់បន្ថយផ្នែកណាមួយនៃសម្លៀកបំពាក់ ដើម្បីឱ្យវាមានរូបរាងប្លែកពីម៉ូដដើម។ ការដេរជួសជុលបែបសិល្បៈ គឺជាបច្ចេកទេសដែលបង្ហាញពីស្នាមដេរដោយមោទនភាពជំនួសឱ្យការលាក់បាំងវា។ ការដេរស្រទាប់ គឺជាការដេរក្រណាត់បីជាន់បញ្ចូលគ្នាជាមួយសំឡី ដើម្បីបង្កើតជាភួយ ឬអាវរងាដែលមានភាពកក់ក្ដៅ។ ការកែច្នៃសម្លៀកបំពាក់បុរាណឱ្យទៅជាម៉ូដសម័យ គឺជាការរក្សាតម្លៃដើម និងការបន្ថែមភាពទាន់សម័យចូលគ្នា។ ការដេរ និងការកែច្នៃសម្លៀកបំពាក់ត្រូវធ្វើតាមជំហានជាច្រើន។ ជំហានដំបូងបង្អស់គឺអនាម័យសម្លៀកបំពាក់ត្រូវបោកឱ្យបានស្អាត និងអ៊ុតឱ្យរាបស្មើ ដើម្បីងាយស្រួលក្នុងការវាស់វែង និងកាត់។ ធ្វើការវិភាគពីចំណុចខ្វះខាតនៃសម្លៀកបំពាក់ រួចគូររូបព្រាងនៃម៉ូដថ្មីដែលយើងចង់បាននៅលើសៀវភៅកត់ត្រា។ វាស់វែងទំហំខ្លួនឱ្យបានច្បាស់លាស់ រួចយកមកធៀបជាមួយក្រណាត់ ឬសម្លៀកបំពាក់ដែលត្រូវកែច្នៃឱ្យបានហ្មត់ចត់បំផុត។ ប្រើប្រាស់ដីស ឬប៊ិចគូសក្រណាត់ដើម្បីកំណត់ខ្សែបន្ទាត់ដែលត្រូវកាត់ ដោយបន្សល់ទុកចន្លោះសម្រាប់ដេរភ្ជាប់ប្រហែល ២ សង់ទីម៉ែត្រ។ ការកាត់សំពត់ត្រូវប្រើកន្ត្រៃមុតបំផុត និង កាត់ឱ្យវែងថេរដើម្បីឱ្យជាយក្រណាត់រាបស្មើស្អាតសមរម្យតាមក្បួនតម្បាញខ្មែរយើង។ ប្រើប្រាស់ម្ជុលខ្ទាស់ដើម្បីភ្ជាប់បំណែកក្រណាត់នីមួយៗចូលគ្នា រួចសាកល្បងពាក់មើលថាតើវាមានភាពសមល្មមនឹងរាងកាយឬនៅ។ ចាប់ផ្ដើមដេរភ្ជាប់ផ្នែកសំខាន់ៗដូចជា ស្មា និងចំហៀងខ្លួនដោយប្រើម៉ាស៊ីនដេរ ដោយកំណត់ប្រវែងថ្នេរដេរឱ្យបានសមស្របតាមសាច់ក្រណាត់។ ក្រោយដេរភ្ជាប់រួចរាល់ត្រូវប្រើម៉ាស៊ីនហ្ស៊ីកហ្សាក់ ដើម្បីទប់សរសៃក្រណាត់កុំឱ្យរបូតចេញក្រៅ និង រក្សាគុណភាពសម្លៀកបំពាក់ឱ្យជាប់ល្អ។ ធ្វើការអ៊ុតស្នាមដេរនីមួយៗ ដើម្បីឱ្យសម្លៀកបំពាក់មានរាងស្អាត និងមិនមានការរញ៉េរញ៉ៃនៅផ្នែកខាងក្នុង។ ចាប់ផ្ដើមដេរផ្នែកលម្អិតដូចជា កអាវ ដៃអាវ និងហោប៉ៅ ដោយប្រើកាអត់ធ្មត់បំផុតដើម្បីឱ្យស្នាមដេរមានភាពស្របគ្នា។ ភ្ជាប់គ្រាប់ឡេវ ឬរ៉ូតឱ្យចំទីតាំងដែលបានកំណត់ ដោយធានាថាវាមានភាពមាំ និងងាយស្រួលក្នុងការប្រើប្រាស់។ សាកល្បងពាក់សម្លៀកបំពាក់ដែលបានបញ្ចប់ជាលើកចុងក្រោយ ដើម្បីពិនិត្យមើលរាល់ចំណុចដែលត្រូវកែតម្រូវបន្ថែមទៀត។ បន្ថែមគ្រឿងតុបតែងដូចជា ការដេរប៉ាក់ផ្កា ឬការបិទស្ទីគ័រ ដើម្បីបង្កើនភាពទាក់ទាញដល់សម្លៀកបំពាក់ដែលបានកែច្នៃរួច។ កាត់តម្រឹមរាល់សរសៃអំបោះដែលនៅសេសសល់ឱ្យបានស្អាតបាតបំផុត ដើម្បីឱ្យផលិតផលសម្រេចមើលទៅមានលក្ខណៈអាជីព។ ជាជំហានចុងក្រោយ ត្រូវអ៊ុតសម្លៀកបំពាក់ទាំងមូលឱ្យមានភាពរាបស្មើ និងមានភាពស្រស់ស្អាត ដែលរួចរាល់សម្រាប់ការប្រើប្រាស់។ ការដេរ និងការកែច្នៃសម្លៀកបំពាក់ មានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ ការដេរ និងកែច្នៃសម្លៀកបំពាក់ជួយឱ្យយើងមានសម្លៀកបំពាក់ដែលសមនឹងរូបរាងកាយ ដែលផ្ដល់នូវភាពជឿជាក់ខ្ពស់។ អត្ថប្រយោជន៍ដ៏ធំធេងបំផុតគឺការកាត់បន្ថយចំណាយក្នុងគ្រួសារ តាមរយៈការចេះច្នៃរបស់ចាស់ឱ្យទៅជារបស់ថ្មីដ៏មានតម្លៃ។ សកម្មភាពនេះជួយកាត់បន្ថយការបំពុលបរិស្ថានពីសំណល់ប្លាស្ទិក និងជាតិគីមីដែលប្រើប្រាស់ក្នុងរោងចក្រកាត់ដេរខ្នាតធំ។ ការដេរគឺជាការព្យាបាលតាមរយៈសិល្បៈ ដែលជួយឱ្យអ្នកមានភាពផ្ដោតអារម្មណ៍បានយូរ និងកាត់បន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ វាផ្ដល់នូវមោទនភាពចំពោះខ្លួនឯងនៅពេលដែលយើងបានពាក់សម្លៀកបំពាក់ដែលកើតចេញពីការលះបង់ និងកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ជំនាញដេរគឺជាជំនាញដែលមិនអាចខ្វះបាន ដែលអាចជួយយើងក្នុងគ្រាអាសន្នដូចជាការដាច់ឡេវ ឬការរហែកខោអាវដោយចៃដន្យ។ ការកែច្នៃសម្លៀកបំពាក់ជួយឱ្យយើងក្លាយជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ និងចេះរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងៗ។ វាជួយឱ្យយើងមានអត្តសញ្ញាណប្លែកពីគេក្នុងនាមជា អ្នកបង្កើត ជំនួសឱ្យការត្រឹមតែជា អ្នកប្រើប្រាស់ ផលិតផលពីទីផ្សារ។ ការដេរជួយពង្រឹងសាច់ដុំដៃ និងភាពរហ័សរហួននៃចលនា ដែលវាមានប្រយោជន៍ខ្លាំងសម្រាប់សុខភាពរាងកាយ និងខួរក្បាល។ វាគឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការការពារផែនដី តាមរយៈការអនុវត្តគោលការណ៍ ប្រើប្រាស់ឡើងវិញ។ សម្លៀកបំពាក់ដែលដេរដោយដៃមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរជាងខោអាវតម្លៃថោកដែលងាយនឹងខូចខាតក្រោយពេលបោកគក់។ វាបង្កើតឱ្យមានទំនាក់ទំនងល្អក្នុងគ្រួសារ តាមរយៈការជួយជួសជុលសម្លៀកបំពាក់ឱ្យសមាជិកដទៃទៀតដោយក្ដីស្រឡាញ់។ ជំនាញនេះអាចក្លាយជាប្រភពចំណូលបន្ថែម ឬជាអាជីវកម្មខ្នាតតូចដែលជួយទ្រទ្រង់ជីវភាពគ្រួសារបានយ៉ាងរឹងមាំ។ ការកែច្នៃសម្លៀកបំពាក់ជួយឱ្យយើងយល់ដឹងពីគុណតម្លៃនៃវត្ថុប្រើប្រាស់ និងការរស់នៅដោយមានមនសិការខ្ពស់។ វាជួយឱ្យយើងចេះបែងចែករវាង ការចង់បាន និង តម្រូវការចាំបាច់ ដែលនាំទៅរកសេរីភាពហិរញ្ញវត្ថុនាពេលអនាគត។ សរុបសេចក្ដីមក ការដេរ និងការកែច្នៃសម្លៀកបំពាក់ គឺជាវិថីនៃការផ្លាស់ប្តូរ និងការបង្កើតថ្មី ដែលផ្ដល់នូវផលប្រយោជន៍យ៉ាងមហាសាលទាំងផ្នែកបុគ្គល និងសង្គម។ តាមរយៈការយល់ដឹងពីគោលបំណងច្បាស់លាស់ ការប្រើប្រាស់សម្ភារៈត្រឹមត្រូវ និងការអនុវត្តតាមជំហានបច្ចេកទេសហ្មត់ចត់ យើងមិនត្រឹមតែបានសម្លៀកបំពាក់ដែលស្រស់ស្អាតប៉ុណ្ណោះទេ។ យើងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការការពារផែនដី។ វាគឺជាសកម្មភាពដែលបង្ហាញថា ភាពស្រស់ស្អាតពិតប្រាកដ កើតចេញពីភាពច្នៃប្រឌិត និងការផ្ដល់តម្លៃដល់អ្វីដែលយើងមានក្នុងដៃ។